ស្ថាបត្យកម្មវត្តអារាមក្នុងសម័យទំនើបនៅកម្ពុជាបានបន្តទទួលឥទ្ធិពលយ៉ាងជ្រាលជ្រៅពីស្ថាបត្យកម្មប្រាសាទបុរាណខ្មែរ ជាពិសេសរចនាបថអង្គរ ដែលជាមរតកវប្បធម៌ដ៏អស្ចារ្យរបស់ជាតិ។ ការចម្លង ឬបន្សំរចនាបថនេះ មិនត្រឹមតែជាការថែរក្សានូវអត្តសញ្ញាណជាតិប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីភាពរឹងមាំនៃជំនឿសាសនា និងសិល្បៈស្ថាបត្យកម្មខ្មែររាប់សតវត្សរ៍មកហើយ។ វត្តអារាមសម័យទំនើបភាគច្រើនរក្សាបាននូវគំនិត និងប្លង់កណ្តាលឲ្យនៅដដែល។ នេះមានន័យថា ព្រះវិហារ ដែលជាអគារគោលធំសម្រាប់ធ្វើបុណ្យ និងគោរពបូជា តែងតែស្ថិតនៅចំកណ្តាលបរិវេណវត្ត។ រីឯ អគារផ្សេងៗទៀតដូចជា កុដិ សាលាឆាន់ សាលាបុណ្យ ចេតិយ និងខ្លោងទ្វារជាដើម។ វាត្រូវបានរៀបចំព័ទ្ធជុំវិញព្រះវិហារក្នុងលក្ខណៈស៊ីមេទ្រី ឬជិតស៊ីមេទ្រី។ គោលគំនិតនេះស្របគ្នានឹងប្លង់ប្រាសាទបុរាណ ដែលមានប្រាង្គកណ្តាលជាបេះដូង និងមានអគារបន្ទាប់បន្សំ រឺថែវព័ទ្ធជុំវិញ តំណាងឲ្យចក្រវាឡ។ អគារសំខាន់ៗ ជាពិសេសព្រះវិហារត្រូវបានសាងសង់ជាប្លុករាងចតុកោណកែង ឬបណ្តោយវែង។ ការរចនាបែបនេះ គឺមានប្រសិទ្ធភាពក្នុងការផ្ទុកមនុស្សបានច្រើន និងផ្តល់នូវទំហំធំទូលាយសម្រាប់សកម្មភាពសាសនា។ រចនាសម្ព័ន្ធទាំងអស់នេះឆ្លុះបញ្ចាំងពីលក្ខណៈអគារបុរាណខ្មែរដូចជា វិហារ ឬថែវនៅតាមប្រាសាទ ដែលមានទម្រង់បណ្តោយវែង ហើយមានច្រកចេញចូលជាច្រើន។ នៅតាមព្រះវិហារភាគច្រើននៅតែបន្ត តម្រង់ទិសទៅទិសខាងកើត។ ការតម្រង់ទិសនេះមិនមែនជារឿងចៃដន្យនោះទេ តែជាការបន្តជំនឿបុរាណដែលយល់ថា ទិសខាងកើតជាទិសនៃពន្លឺព្រះអាទិត្យរះ។ វាតំណាងឲ្យការចាប់ផ្តើមថ្មីនៃភាពរុងរឿង និងជាទិសនៃព្រះពោធិសត្វចុះមកត្រាស់ដឹង។ ចំណែកឯ ប្រាសាទបុរាណជាច្រើនក៏តម្រង់ទិសទៅខាងកើតដែរ រីឯខ្លះទៀតតម្រង់ទៅខាងលិច ដែលទាក់ទង នឹងលទ្ធិព្រហ្មញ្ញសាសនា។ ស្ថាបត្យកម្មប្រាសាទខ្មែរលើវត្តអារាមសម័យទំនើបភាគច្រើននិយមប្រើប្រាស់ដំបូលប្រក់ក្បឿង ដែលមានលក្ខណៈច្រើនជាន់ត្រួតគ្នា ជាពិសេសលើព្រះវិហារធំៗ។ ចំពោះចំនួនជាន់នៃដំបូលអាចមានពីពីរ បី ឬច្រើនជាងនេះ អាស្រ័យលើទំហំ និងសារៈសំខាន់នៃអគារ។ ការធ្វើដំបូលច្រើនជាន់នេះ មិនត្រឹមតែផ្តល់នូវភាពខ្ពស់ត្រដែត និងសោភ័ណភាពប៉ុណ្ណោះទេ ថែមទាំងជួយការពារអគារពីកម្ដៅថ្ងៃ និងទឹកភ្លៀងបានល្អប្រសើរ។ ការធ្វើបែបនេះ គឺដើម្បីរំលឹកដល់រចនាប័ទ្មប្រាសាទបុរាណ ដែលមានអគារខ្ពស់ៗជាថ្នាក់ៗ ឬមានប្រាង្គជាជាន់ៗឡើងទៅលើ។ ហើយនៅតាមចុងដំបូលនីមួយៗ គេតែងលម្អដោយក្បាច់ចម្លាក់មុខនាគ ឬមករ (សត្វទេពក្បាលដំរី ខ្លួនក្រពើ លម្អដោយក្បាច់ផ្កាភ្ញី) ដែលមើលទៅហាក់ដូចជាកំពុងយាមកាម។ លើសពីនេះទៅទៀត គេក៏មានហោជាង ដែលជាទម្រង់ត្រីកោណនៅក្រោមដំបូលខាងមុខ និងខាងក្រោយ។ ហោជាងនេះ ត្រូវបានឆ្លាក់យ៉ាងវិចិត្រជាមួយក្បាច់ផ្កាភ្ញីដ៏ល្អិតល្អន់ រូបទេវតា ព្រះពុទ្ធរូប ឬឈុតឆាកនិទានក្នុងព្រះពុទ្ធសាសនា។ ហេតុនេះហើយ ទាំងមុខនាគ និងហោជាង គឺជាធាតុផ្សំសំខាន់ៗនៃស្ថាបត្យកម្មប្រាសាទបុរាណខ្មែរ ដែលត្រូវបានរក្សាទុកយ៉ាងខ្ជាប់ខ្ជួនក្នុងស្ថាបត្យកម្មវត្តអារាមបច្ចុប្បន្ន។ ចំណែកឯ ព្រះវិហារធំៗជាច្រើន ក៏នៅតែបន្តប្រើប្រាស់ សសរធំៗ និងរឹងមាំ ដើម្បីទ្រទ្រង់ទម្ងន់ដំបូល។ សសរទាំងនេះត្រូវបានឆ្លាក់លម្អដោយក្បាច់ក្បូរដ៏ល្អវិចិត្រត្រង់ក្បាលសសរ និងគល់សសរ។ ការរចនាសសរបែបនេះមិនត្រឹមតែបង្កើនភាពរឹងមាំនៃសំណង់ប៉ុណ្ណោះទេ ថែមទាំងផ្តល់នូវសោភ័ណភាព និងភាពឱឡារិកដល់អគារទាំងមូលទៀតផង។ នេះគឺជាលក្ខណៈពិសេសមួយរបស់ប្រាសាទបុរាណខ្មែរ ដែលបានឆ្លុះបញ្ចាំងពីភាពវៃឆ្លាតនិងសិល្បៈដ៏ល្អឯករបស់ដូនតា។ ទទ្ទឹមនឹងនេះ នៅតាមជញ្ជាំង បង្អួច ទ្វារ និងសសរត្រូវបានលម្អដោយក្បាច់ក្បូរផ្កាភ្ញីគ្រប់ប្រភេទដូចជាភ្ញីទេស ភ្ញីវល្លិ និងក្បាច់ភ្ញីអង្គរវត្ត ដែលមានលក្ខណៈល្អិតល្អន់ និងស៊ីមេទ្រី។ មិនត្រឹមតែប៉ុណ្ណោះ ក៏មានឆ្លាក់រូបទេវតាផ្សេងៗដូចជា នាងអប្សរា ឬទេពរក្សា ដែលបង្ហាញពីភាពរស់រវើក និងជំនឿសាសនា។ ក្បាច់ក្បូរទាំងអស់នេះ បានបង្ហាញពីជំនាញសិល្បៈដ៏ខ្ពស់របស់ជាងខ្មែរ និងជាការបន្តនូវក្បាច់ចម្លាក់លើថ្មនៃប្រាសាទបុរាណ។ រីឯ ការប្រើប្រាស់រូបសត្វតាមជំនឿដូចជា នាគ សិង្ហ និងដំរី នៅតែមានវត្តមានយ៉ាងទូលំទូលាយក្នុងការលម្អវត្តអារាមផងដែរ។ សត្វទាំងនេះ ច្រើនឆ្លាក់ជាគូៗនៅតាមជណ្តើររានហាល ទ្វារ ឬជុំវិញអគារ ដែលមានតួនាទីជាអ្នកថែរក្សា ការពារសំណង់ និងនាំមកនូវសិរីសួស្តី។ ការឆ្លាក់រូបសត្វនាគត្រូវបានគេជឿថាជាអ្នកការពារទឹក និងទ្រព្យសម្បត្តិ ចំណែកសិង្ហ និងដំរីតំណាងឱ្យអំណាច និងភាពរឹងមាំ។ បើនៅតាមច្រកចូលសំខាន់ៗវិញ ជាពិសេសព្រះវិហារ គេតែងសាងសង់បង្កាន់ដៃនាគ ឬគោមបញ្ឆិត ដែលឆ្លាក់ជារូបសត្វនាគមានច្រើនក្បាល លាតសន្ធឹងជាជួរវែងតាមបណ្តោយជណ្តើរ ឬផ្លូវដើរ។ រូបសត្វនាគទាំងនេះតំណាងឱ្យស្ពានដែលភ្ជាប់លោកនេះទៅកាន់ពិភពបរិសុទ្ធ។ ក្រៅពីនេះ ក៏មានរូបសំណាកផ្សេងៗទៀតដូចជា រូបអ្នកតាចាំវត្ត រូបតោ រូបដំរី ដែលដាក់តាំងលម្អនៅមុខព្រះវិហារ ឬតាមបរិវេណវត្ត។ អ្វីដែលកាន់តែពិសេស នៅតាមជញ្ជាំងខាងក្នុងព្រះវិហារ គឺជាផ្ទាំងគំនូរដ៏ធំ ដែលបង្ហាញពីស្នាដៃសិល្បៈគំនូរខ្មែរ។ ភាគច្រើន គេនិយមគូរគំនូរអំពីឈុតឆាកក្នុង រឿងរាមកេរ្តិ៍ (កំណែខ្មែរនៃរឿងរាមាយណៈ) និង រឿងជាតក (រឿងនិទានអតីតជាតិរបស់ព្រះពុទ្ធ)។ ក្រៅពីរឿងរាមកេរ្តិ៍ និងជាតក គំនូរអំពីពុទ្ធប្រវត្តិក៏ត្រូវបានគូរលើជញ្ជាំងផងដែរ។ គំនូរទាំងនេះបានរៀបរាប់ពីដំណើរសាវតារបស់ព្រះសម្មាសម្ពុទ្ធ ចាប់តាំងពីបដិសន្ថិ ការត្រាស់ដឹង ការផ្សព្វផ្សាយព្រះធម៌រហូតដល់បរិនិព្វាន។ រីឯ រចនាប័ទ្មនៃគំនូរទាំងនេះមានលក្ខណៈពិសេសដោយប្រើពណ៌ចម្រុះឆើតឆាយ ផ្ទៃរាបស្មើ និងបង្ហាញពីអារម្មណ៍តួអង្គ តាមរយៈកាយវិការ និងក្បាច់ក្បូរ។ ដូច្នេះហើយ វាមិនត្រឹមតែជាការលម្អដើម្បីភាពស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងដើរតួនាទីជាមធ្យោបាយអប់រំសីលធម៌ និងផ្សព្វផ្សាយព្រះធម៌ដល់ពុទ្ធបរិស័ទគ្រប់ទិសទី។ សរុបសេចក្ដីមក វត្តអារាមសម័យទំនើបនៅកម្ពុជា គឺជាទីកន្លែងដ៏សំខាន់ដែលបង្ហាញពីវឌ្ឍនភាពជាបន្តបន្ទាប់នៃសិល្បៈ និងស្ថាបត្យកម្មខ្មែរ។ ទោះបីជាមានការប្រើប្រាស់សម្ភារៈ និងបច្ចេកទេសសាងសង់ទំនើបខ្លះក៏ដោយ ក៏ស្នូលនៃរចនាប័ទ្ម និងគំនិតត្រូវបានរក្សាទុកយ៉ាងខ្ជាប់ខ្ជួនពីមរតកប្រាសាទបុរាណ ដែលធ្វើឲ្យវត្តអារាមទាំងនោះនៅតែរក្សាបាននូវអត្តសញ្ញាណខ្មែរយ៉ាងពិតប្រាកដ។